Hashtags ជាភាសាខ្មែរបានក្លាយជាផ្នែកដ៏សំខាន់នៃការទំនាក់ទំនងតាមអ៊ីនធឺណិតក្នុងចំណោមប្រជាជនកម្ពុជា។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សម្គាល់ការបង្ហោះរបស់ពួកគេជាមួយនឹងពាក្យគន្លឹះដ៏មានអត្ថន័យដែលសរសេរជាអក្សរខ្មែរទាំងស្រុង។ hashtags ខ្មែរជួយរៀបចំមាតិកានៅលើ Facebook, TikTok, Instagram និង YouTube តាមរបៀបក្នុងស្រុក។ ដោយសារអក្សរខ្មែរមិនមានគម្លាតរវាងពាក្យទេ ដូច្នេះ ហាស់ថេកត្រូវតែវាយជាឃ្លាជាប់គ្នាមួយ។ ប្រសិនបើមានចន្លោះរវាងពាក្យ នោះ hashtag នឹងឈប់ដំណើរការលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតហើយ។ hashtags របស់ខ្មែរបានកើនប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ វាត្រូវបានយុវជនកម្ពុជាប្រើប្រាស់ច្រើនបំផុតក្នុងការបង្ហោះប្រចាំថ្ងៃ។ យុវជនប្រើប្រាស់វាដើម្បីបង្ហាញពីអារម្មណ៍ អត្តសញ្ញាណ ការលេងសើច និងមោទនភាពជាតិ។ Hashtags ពេញនិយមមានដូចជា # ស្រឡាញ់គេម្នាក់ឯង #ចង់ទៅសៀមរាប #ខ្មែរស្រឡាញ់ខ្មែរ ជាដើម។ តាមរយៈវិធីនេះ hashtags ខ្មែរបង្កើតសហគមន៍តាមអ៊ីនធឺណិតដ៏ទូលំទូលាយមួយ ដែលគ្រប់គ្នាអាចមានអារម្មណ៍ថាជាចំណែក។ hashtag វប្បធម៌ និងប្រពៃណីក៏ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។ ក្នុងនោះមានដូចជា hashtag #បុណ្យចូលឆ្នាំខ្មែរ #បុណ្យភ្ជុំបិណ្ឌ និង #បុណ្យអ៊ុំទូក ជាដើម។ ហាស់ថេកទាំងនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សាភ្ជាប់ស្មារតីវប្បធម៌ជាមួយគ្នា មិនថាពួកគេនៅទីណានោះទេ។ វាក៏រក្សាទំនៀមទម្លាប់វប្បធម៌ក្នុងសម័យឌីជីថលផងដែរ។ លើសពីនេះ ហាស់ថេកក៏ពង្រឹងមោទនភាពក្នុងបេតិកភណ្ឌកម្ពុជាផងដែរ។ ជាទូទៅ មនុស្សប្រើ hashtags ដើម្បីបង្ហាញថាពួកគេស្ថិតនៅក្នុងក្រុមមួយណានៃសង្គម។ យ៉ាងណាមិញ ពួកគេបង្ហាញពីភាពស្មោះត្រង់ចំពោះភាសាជាតិដោយជ្រើសរើសប្រើ hashtags ជាខ្មែរ ជំនួសឱ្យភាសាអង់គ្លេស។ ពួកគេបង្ហាញមោទនភាពជាតិដោយប្រើការបង្ហោះដោយផ្តោតលើភាសាជាតិ។ សូម្បីតែប្រជាជនកម្ពុជាដែលនៅក្រៅប្រទេសក៏ប្រើ hashtags របស់ខ្មែរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅប្រទេសកំណើតផងដែរ។ ហាស់ថេកខ្មែរតំណាងឱ្យភាសាដែលសម្របខ្លួនតាមបច្ចេកវិទ្យា។ វាផ្លាស់ប្តូរការសរសេរបែបប្រពៃណីទៅជាវប្បធម៌ឌីជីថលទំនើបវិញ។ វាបង្ហាញពីរបៀបដែលភាសាវិវឌ្ឍខ្លួនទៅតាមប្រព័ន្ធឌីជីថល។ ក្នុងនោះ វាក៏អនុញ្ញាតឱ្យអក្សរខ្មែរនៅតែមានវត្តមាននៅក្នុងវេទិកាសកលដែលគ្រប់គ្រងដោយភាសាអង់គ្លេស។ ហាស់ថេកជួយការពារការបាត់បង់ភាសាខ្មែរនៅក្នុងមជ្ឍដ្ឋានឌីជីថលទំនើប។ យ៉ាងណាក៏ដោយ ការប្រើ hashtags របស់ខ្មែរក៏មានបញ្ហាប្រឈមមួយចំនួនដែរ។ ក្តារចុចចល័តជាច្រើនធ្វើឱ្យការវាយអក្សរខ្មែរយឺត។ វេទិកាមួយចំនួនពិបាកធ្វើឱ្យអក្សរខ្មែរបានត្រឹមត្រូវ និងរក្សាទម្រង់ដើម។ បំរែបំរួលអក្ខរាវិរុទ្ធអាចបំបែកភាពស៊ីសង្វាក់នៃ hashtag នោះ។ hashtag វែងអាចជាការលំបាកសម្រាប់អ្នកប្រើប្រាស់ធម្មតាក្នុងការវាយ។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ហាស់ថេកខ្មែរនៅតែបន្តរីកចម្រើន។ ក្នុងនោះ ក៏មានហាស់ថេក ខ្លះបានក្លាយជានិមិត្តសញ្ញាវប្បធម៌ជាតិដ៏ពេញនិយមទៀតផង។ អ្នកល្បីល្បាញតាមបណ្ដាញសង្គម និងអ្នកបង្កើតមាតិកាប្រើប្រាស់ពួកវាជាឧបករណ៍ម៉ាកយីហោ។ ឥឡូវនេះ អាជីវកម្មខ្មែរជាច្រើនប្រើប្រាស់ hashtags សម្រាប់ធ្វើទីផ្សារ និងផ្សព្វផ្សាយផលិតផល។ សរុបមក ហាស់ ថេកខ្មែរបានបង្កើតជាស្ពានភាសារវាងប្រពៃណី និងបច្ចេកវិទ្យា។ វាជួយពង្រឹងអត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងយុគសម័យឌីជីថល។ វាជួយប្រជាជនកម្ពុជាចែករំលែករឿងរ៉ាវ អារម្មណ៍ និងជីវិតពួកគេតាមអ៊ីនធឺណិត។ ពួកគេតំណាងឱ្យទាំងការច្នៃប្រឌិតបែបទំនើប និងការបន្តថែរក្សាវប្បធម៌ឱ្យគង់វង្ស។ ហើយ វាក៏បញ្ជាក់ដែរថា ភាសាខ្មែរនៅតែមានឥទ្ធិពលខាងវប្បធម៌ក្នុងពិភពសាកលភាវូបនីយកម្មមួយនេះ។